ទេសចរណ៍គឺជាកម្លាំងចលករដ៏សំខាន់មួយដែលបានជំរុញឲ្យវិស័យមធ្យោបាយធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ឥទ្ធិពលនេះបានផ្លាស់ប្តូរទាំងទម្រង់នៃការធ្វើដំណើរ និងទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។ ពីមុនការធ្វើដំណើរមានលក្ខណៈយឺតយាវនិងមិនសូវមានជម្រើសច្រើន ប៉ុន្តែឥឡូវនេះអ្វីៗបានវិវឌ្ឍទៅតាមល្បឿននៃពិភពលោកប្រកបដោយភាពរហ័សទាន់ចិត្ត។ ទេសចរណ៍បានធ្វើឲ្យមានតម្រូវការខ្ពស់ទៅលើសេវាកម្មដឹកជញ្ជូនដែលប្រកបដោយផាសុកភាពនិងសុវត្ថិភាព។ វាបានជំរុញឲ្យក្រុមហ៊ុនឯកជនជាច្រើនបានបោះទុនវិនិយោគលើវិស័យនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ផលប៉ះពាល់នេះបាននាំមកនូវភាពសម្បូរបែបនៃជម្រើសធ្វើដំណើរសម្រាប់អ្នកគ្រប់គ្នា។ ការមកដល់របស់ភ្ញៀវទេសចរបានបង្កើន តម្រូវការប្រើប្រាស់តុកតុក និងយានយន្តឯកជនយ៉ាងខ្លាំងនៅតាមទីក្រុងធំៗ។ កម្មវិធីជិះយានដូចជា Grab និង PassApp បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរដែលត្រូវការភាពងាយស្រួលនិងតម្លៃសមរម្យ។ កម្មវិធីទាំងនេះបានផ្តល់ភាពងាយស្រួលក្នុងការកក់យានយន្តដោយមិនចាំបាច់មានការចរចាតម្លៃដែលបានកាត់បន្ថយការលំបាកជាច្រើន។ ពួកគេអាចទៅដល់កន្លែងណាក៏បានដោយគ្រាន់តែប្រើទូរស័ព្ទដៃប៉ុណ្ណោះដែលផ្តល់ភាពឯករាជ្យក្នុងការធ្វើដំណើរ។ ប្រព័ន្ធនេះបានធ្វើឲ្យសេវាកម្មតុកតុកប្រពៃណីមានការវិវត្តន៍កាន់តែប្រសើរឡើងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ វាក៏បានបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់អ្នកបើកបរម៉ូតូឌុបនិងតាក់ស៊ីផងដែរ។ ចំណែកឯ ក្រុមហ៊ុនដឹកជញ្ជូន ធំៗដូចជារថយន្តក្រុងទេសចរណ៍ និងតាក់ស៊ីឯកជនក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ពួកគេបានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងទូលំទូលាយដោយបន្ថែមខ្សែរត់ថ្មីៗទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមនានា។ ក្រុមហ៊ុនទាំងនេះបានផ្តល់នូវរថយន្តដែលមានផាសុកភាពនិងសុវត្ថិភាពខ្ពស់ដែលធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្តៅ។ វាក៏បានផ្តល់នូវជម្រើសផ្សេងៗគ្នាទៅតាមតម្លៃនិងតម្រូវការរបស់អតិថិជនដើម្បីផ្តល់ភាពបត់បែន។ ការប្រកួតប្រជែងនៅក្នុងទីផ្សារបានជំរុញឲ្យគុណភាពសេវាកម្មកាន់តែប្រសើរឡើងជាលំដាប់។ ក្រុមហ៊ុនដឹកជញ្ជូនទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ ការកើនឡើងនៃតម្រូវការបានបង្កើនចំនួនយានយន្តថ្មីៗយ៉ាងច្រើននៅតាមដងផ្លូវ។ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗក្នុងការរុករកតំបន់ទេសចរណ៍ដោយខ្លួនឯង ភ្ញៀវបរទេសជាច្រើនបាន បង្កើនការប្រើប្រាស់កង់ ឬម៉ូតូជួល នៅតាមគោលដៅទេសចរណ៍។ សេវាកម្មជួលយានយន្តទាំងនេះមានច្រើននៅតាមទីប្រជុំជន និងទីក្រុងទេសចរណ៍នានា ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវ។ ពួកគេអាចធ្វើដំណើរទៅកាន់ទីកន្លែងដាច់ស្រយាលឬរុករកតំបន់ដែលមិនសូវមានគេស្គាល់ដើម្បីស្វែងយល់ពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ វាបានជួយឲ្យភ្ញៀវអាចស្វែងយល់ពីវប្បធម៌ និងជីវភាពពិតប្រាកដរបស់ប្រជាជនក្នុងតំបន់បានកាន់តែជិតស្និទ្ធ។ ទាំងម៉ូតូនិងកង់ជួលបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃបទពិសោធន៍ទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការរីកចម្រើននៃព្រលានយន្តហោះ បានផ្លាស់ប្តូររបៀបធ្វើដំណើរទាំងស្រុង។ ព្រលានយន្តហោះអន្តរជាតិថ្មីៗជាច្រើនត្រូវបានសាងសង់ឡើងដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ព្រលានយន្តហោះដែលមានស្រាប់ក៏ត្រូវបានពង្រីកនិងកែលម្អយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ។ ទាំងអស់នេះបានធ្វើឲ្យ មានការហោះហើរច្រើនជាងមុន ទាំងជើងហោះហើរក្នុងស្រុកនិងអន្តរជាតិដែលជួយតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ ភ្ញៀវទេសចរអាចធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងងាយស្រួលនិងរហ័ស។ ការហោះហើរញឹកញាប់បានកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើនដែលពីមុនត្រូវចំណាយពេលយូរ។ វាបានធ្វើឲ្យការធ្វើដំណើរឆ្លងកាត់ព្រំដែនមានភាពកាន់តែរលូន។ ការអភិវឌ្ឍព្រលានយន្តហោះបានផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរ។ ទេសចរណ៍ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ សេវាកម្មទូកឬកាណូតនៅតំបន់ទន្លេ សមុទ្រ និងកោះ ផងដែរ។ តំបន់ទេសចរណ៍តាមដងទន្លេមេគង្គ ទន្លេសាប និងតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កោះរ៉ុង និងកោះកុង បានរីកចម្រើនយ៉ាងខ្លាំង។ ក្រុមហ៊ុនទូកល្បឿនលឿននិងកាណូតទេសចរណ៍បានកើនឡើងជាលំដាប់ដើម្បីបំពេញតម្រូវការភ្ញៀវ។ ពួកគេផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទៅកម្សាន្តនៅតាមកោះតូចធំបានយ៉ាងឆាប់រហ័សនិងមានសុវត្ថិភាព។ ការជិះទូកបានផ្តល់នូវបទពិសោធន៍ប្លែកៗដូចជាការគយគន់ទេសភាពនៅតាមដងទន្លេដ៏ស្រស់ស្អាត។ កាណូតលឿនក៏បានធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុនផងដែរ។ ទេសចរណ៍តាមផ្លូវទឹក បានក្លាយជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង។ ក្រៅពីវិស័យដឹកជញ្ជូន ទេសចរណ៍ក៏បាន រីកចម្រើនខ្លាំងទាំងវប្បធម៌ និងអរិយធម៌ ផងដែរ។ វត្តមានរបស់ភ្ញៀវបរទេសបានធ្វើឲ្យប្រជាជនខ្មែរកាន់តែមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន។ ពួកគេបានចាប់ផ្តើមថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង។ សិល្បៈវប្បធម៌ផ្សេងៗដូចជារបាំអប្សរា និងល្ខោនខោលត្រូវបានគេយកមកសម្តែងជាញឹកញាប់។ ការសម្តែងទាំងនោះបានជួយថែរក្សាកេរដំណែលដ៏ល្អផូរផង់របស់ដូនតា។ ម្យ៉ាងវិញទៀត ទេសចរណ៍បាន ជួយផ្សព្វផ្សាយដល់ពិភពលោកបានដឹង អំពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។ វាបានធ្វើឲ្យពិភពលោកស្គាល់អង្គរវត្ត ប្រាសាទបុរាណ និងសម្រស់ធម្មជាតិរបស់កម្ពុជាកាន់តែច្បាស់។ ភ្ញៀវទេសចរបានដើរតួជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពតាមរយៈបណ្តាញសង្គម។ ពួកគេបានចែករំលែកបទពិសោធន៍របស់ពួកគេទៅកាន់ពិភពលោកទាំងមូល។ វាបានទាក់ទាញភ្ញៀវបរទេសកាន់តែច្រើនឲ្យមកទស្សនាកម្ពុជា។ ការកើនឡើងនៃទេសចរណ៍ក៏បានធ្វើឲ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ។ ផ្លូវថ្នល់ ស្ពាន និងអគារត្រូវបានសាងសង់និងកែលម្អជាបន្តបន្ទាប់។ ទាំងអស់នេះសុទ្ធតែជាផលវិជ្ជមានដែលបានមកពីវិស័យទេសចរណ៍។ ឥទ្ធិពលនៃទេសចរណ៍លើមធ្យោបាយធ្វើដំណើរបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ វាបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង។ ការកើនឡើងនៃទេសចរណ៍និងការដឹកជញ្ជូនគឺជាចំណុចសំខាន់សម្រាប់វឌ្ឍនភាពរបស់ប្រទេស។ ការសម្របខ្លួនរបស់ប្រជាជនទៅនឹងតម្រូវការទេសចរណ៍បានបង្កើតឱកាសថ្មីៗជាច្រើន។ ភាពងាយស្រួលក្នុងការធ្វើដំណើរបានជួយឱ្យភ្ញៀវទេសចរអាចទៅទស្សនាកន្លែងជាច្រើនដែលពីមុនពិបាកទៅដល់។ វាបានជួយជំរុញវិស័យសេដ្ឋកិច្ចនិងការងារបានយ៉ាងច្រើន។ លើសពីនេះ ភាពងាយស្រួលនៃមធ្យោបាយធ្វើដំណើរបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅតាមតំបន់ជនបទកាន់តែរស់រវើក។ វាបានជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញផ្សេងៗរបស់ប្រជាជនទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។ ជាលទ្ធផល វាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទៅ។ ការអភិវឌ្ឍមធ្យោបាយធ្វើដំណើរបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ វាក៏បានលើកកម្ពស់មុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ។ ដូច្នេះ វិស័យទេសចរណ៍បានជះឥទ្ធិពលវិជ្ជមានជាច្រើនលើវិស័យដឹកជញ្ជូន។